ទេសចរណ៍ពេលរាត្រី មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើនប្រាក់ចំណូលទេសចរណ៍។ ជីវិតរាត្រីដ៏រស់រវើកមិនត្រឹមតែបន្ថែមភាពទាក់ទាញដល់គោលដៅទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញឱ្យភ្ញៀវទេសចរចំណាយកាន់តែច្រើន និងស្នាក់នៅបានយូរជាងមុន។ នៅពេលថ្ងៃ ភ្ញៀវទេសចរច្រើនតែចំណាយពេលទស្សនាប្រាសាទបុរាណ តំបន់ប្រវត្តិសាស្ត្រ ឬធម្មជាតិ។ ប៉ុន្តែនៅពេលយប់មកដល់ ពួកគេត្រូវការសកម្មភាពផ្សេងៗដើម្បីបន្តការកម្សាន្ត។ ទេសចរណ៍ពេលរាត្រីបានចូលមកបំពេញតម្រូវការនេះយ៉ាងមានប្រសិទ្ធភាព ដោយផ្ដល់នូវជម្រើសកម្សាន្តជាច្រើន។ ផ្សាររាត្រី ជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដើរទិញទំនិញអនុស្សាវរីយ៍ សិប្បកម្មខ្មែរ ឬភ្លក់ម្ហូបតាមចិញ្ចើមផ្លូវ។ ទាំងនេះហើយ ដែលបានបង្កើតបរិយាកាសអ៊ូអរ និងទាក់ទាញភ្ញៀវឱ្យចំណាយពេលក្នុងការដើរកម្សាន្ត។ ផ្សារទាំងនេះតែងតែរៀបចំជាតូបតូចៗនៅតាមដងផ្លូវ ដែលលក់នូវទំនិញ និងម្ហូបអាហារជាច្រើនប្រភេទ។ វាជាកន្លែងដ៏ល្អសម្រាប់មនុស្សម្នាគ្រប់ស្រទាប់វណ្ណៈអាចមកជួបជុំគ្នា និងបន្ធូរអារម្មណ៍ពីភាពតានតឹង។ ផ្សាររាត្រីជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារដល់អ្នកលក់ដូរខ្នាតតូច។ វាក៏ជាកន្លែងមួយដែលបង្ហាញពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ។ ភោជនីយដ្ឋាន និងបារ បានផ្ដល់ជម្រើសម្ហូបអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ចាប់ពីមុខម្ហូបខ្មែរបុរាណ រហូតដល់មុខម្ហូបអន្តរជាតិ។ ភោជនីយដ្ឋាន និងបារជួយឱ្យភ្ញៀវបានសម្រាកលំហែកាយ និងបង្កើនការចំណាយលើអាហារពេលយប់។ ការសម្តែងនូវសិល្បៈ ដោយបង្ហាញឲ្យឃើញមានការសម្តែងប្រពៃណីផ្សេងៗទៀតនៅពេលរាត្រី ផ្ដល់ឱកាសឱ្យភ្ញៀវបានយល់ដឹងកាន់តែស៊ីជម្រៅពីវប្បធម៌ខ្មែរផងដែរ។ ការសម្តែងទាំងនេះមានច្រើនទម្រង់ដូចជា របាំបុរាណ របាំប្រជាប្រិយ ល្ខោន ភ្លេង និងការសម្តែងសៀកជាដើម។ ក្រៅពីការផ្តល់នូវភាពសប្បាយរីករាយ ការសម្តែងសិល្បៈក៏ជួយអភិរក្ស និងលើកតម្កើងវប្បធម៌របស់ជាតិផងដែរ។ សកម្មភាពកម្សាន្តផ្សេងៗដូចជាការជិះទូកតាមដងទន្លេនៅពេលយប់ ការប្រគំតន្ត្រី ឬការដើរកម្សាន្តនៅតំបន់ ផាប់ស្ទ្រីត និងកោះពេជ្រ។ វាសុទ្ធតែជាចំណុចទាក់ទាញដែលធ្វើឱ្យភ្ញៀវសម្រេចចិត្តស្នាក់នៅយូរថ្ងៃជាងមុន ដែលនាំឱ្យការចំណាយកាន់តែច្រើនឡើងៗ។ ទេសចរណ៍ពេលរាត្រីដើរតួនាទីជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញការលក់ទំនិញ និងសេវាកម្មផ្សេងៗ ដែលបកប្រែទៅជាប្រាក់ចំណូលផ្ទាល់ និងប្រយោលសម្រាប់សេដ្ឋកិច្ច។ ផ្សាររាត្រីគឺជាទីផ្សារដ៏សំខាន់សម្រាប់លក់វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ និងសិប្បកម្មខ្មែរដូចជា គ្រឿងអលង្ការប្រាក់ និងសូត្រជាដើម។ ភ្ញៀវទេសចរមានពេលទំនេរនៅពេលយប់ដើម្បីដើរទិញទំនិញទាំងនេះ ដែលមិនត្រឹមតែជួយបង្កើនចំណូលដល់អាជីវករប៉ុណ្ណោះទេ ថែមទាំងជួយរក្សា និងអភិវឌ្ឍសិប្បកម្មប្រពៃណីទៀតផង។ ពួកគេតែងតែចំណាយច្រើនលើអាហារពេលយប់ដោយស្វែងរកបទពិសោធន៍ភ្លក្សម្ហូបប្លែកៗនៅតាមផ្សាររាត្រី។ ការចំណាយទាំងនេះមិនត្រឹមតែផ្ដល់ប្រាក់ចំណូលដល់ម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្រូវការសម្រាប់ផលិតផលកសិកម្មក្នុងស្រុក ដែលជួយជំរុញដល់សេដ្ឋកិច្ចកសិកម្មផងដែរ។ ដើម្បីទ្រទ្រង់ទេសចរណ៍ពេលរាត្រី សេវាកម្មពាក់ព័ន្ធជាច្រើនក៏មានការរីកចម្រើនដែរ។ សេវាកម្មទាំងនោះរួមមានការដឹកជញ្ជូន មានដូចជា PassApp, Grab, តុកតុក និងកន្លែងស្នាក់នៅ ដូចជា សណ្ឋាគារ ឬ ផ្ទះសំណាក់។ ការរីកចម្រើននេះជួយឲ្យអាជីវកម្មទាំងនោះទទួលបានចំណូលកើនឡើងពីការស្នាក់នៅ និងការធ្វើដំណើររបស់ភ្ញៀវទេសចរ។ សរុបមក ការអភិវឌ្ឍទេសចរណ៍ពេលរាត្រីគឺជាកត្តាគន្លឹះក្នុងការបង្កើនប្រាក់ចំណូលទេសចរណ៍ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល។